សិល្បៈបត់ក្រដាស មានគោលបំណងចម្បងក្នុងការបណ្ដុះស្មារតីច្នៃប្រឌិត និងការផ្ដោតអារម្មណ៍ឱ្យបានខ្ពស់តាមរយៈការបង្កើតរូបរាងផ្សេងៗចេញពីក្រដាសមួយសន្លឹក។ វាដើរតួជាឧបករណ៍អប់រំដ៏មានប្រសិទ្ធភាពសម្រាប់ជួយកុមារក្នុងការអភិវឌ្ឍជំនាញចលនានៃម្រាមដៃ និងការយល់ដឹងអំពីធរណីមាត្រឱ្យកាន់តែច្បាស់លាស់។ ក្រៅពីការកម្សាន្ត សិល្បៈនេះក៏ជួយដល់ការហ្វឹកហាត់ផ្នែកចិត្តសាស្ត្រ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនភាពអត់ធ្មត់នៅក្នុងការដោះស្រាយបញ្ហាដែលស្មុគស្មាញ។ ការបត់ក្រដាសក៏មានគោលដៅថែរក្សា និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីតាមរយៈការច្នៃប្រឌិតជារូបសត្វ ឬវត្ថុជានិមិត្តរូបនៃសេចក្ដីសុខ និងសំណាងល្អ។ សិល្បៈនេះចង់បង្ហាញថា ភាពស្រស់ស្អាតដ៏អស្ចារ្យអាចកើតចេញពីរបស់សាមញ្ញបំផុត ប្រសិនបើវាត្រូវបានបញ្ចូលនូវសេចក្ដីព្យាយាម និងក្ដីស្រឡាញ់។ ការរៀបចំសម្ភារៈឱ្យបានត្រឹមត្រូវ គឺជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតស្នាដៃសិល្បៈអូរីហ្គាមី និងការបត់ក្រដាសឱ្យមានភាពប្រណីត និងរស់រវើក។ សម្ភារៈចម្បងដែលមិនអាចខ្វះបាន គឺក្រដាសដែលមានកម្រាស់ស្ដើងល្មម និងមានរាងការ៉េបួនជ្រុងស្មើ ដើម្បីងាយស្រួលក្នុងការបត់បង្កើតជាផ្នត់ច្បាស់ៗ។ អ្នកអាចជ្រើសរើសប្រើប្រាស់ក្រដាសពណ៌ ឬក្រដាសដែលមានក្បាច់រចនាប្លែកៗ ដើម្បីបន្ថែមសោភ័ណភាពដល់រូបរាងសត្វ ឬវត្ថុដែលអ្នកចង់បង្កើត។ ក្រៅពីក្រដាស ឧបករណ៍ជំនួយដូចជាបន្ទាត់ ក៏មានសារៈសំខាន់ក្នុងការជួយសង្កត់ផ្នត់ក្រដាសឱ្យមានភាពហ្មត់ចត់ និងត្រង់ជួរល្អ។ ចំពោះសិល្បៈបត់ក្រដាសបែបទំនើបមួយចំនួន អ្នកក៏អាចត្រូវការកន្ត្រៃ ឬកាំបិតចិតក្រដាសសម្រាប់កាត់តម្រឹម និងកាវបិទសម្រាប់ភ្ជាប់ផ្នែកផ្សេងៗឱ្យជាប់មាំ។ ប៊ិច ក៏ត្រូវបានប្រើប្រាស់សម្រាប់គូរតុបតែងបន្ថែមដូចជា ភ្នែក ឬស្រកាសត្វ ដើម្បីឱ្យស្នាដៃកាន់តែមានភាពរស់រវើកដូចជារូបពិត។ ការមានកម្រាលទ្រនាប់ពេលបត់រូប ក៏ជួយការពារផ្ទៃតុរបស់អ្នកពីការឆ្កូត និងជួយឱ្យការងារប្រព្រឹត្តទៅបានយ៉ាងរលូន។ ការត្រៀមសម្ភារៈឱ្យបានសព្វគ្រប់នឹងជួយឱ្យអ្នកមានអារម្មណ៍រីករាយ និងអាចបញ្ចេញសមត្ថភាពច្នៃប្រឌិតបានយ៉ាងពេញលេញក្នុងពិភពនៃសិល្បៈបត់ក្រដាស។ រូបរាងដែលកើតចេញពីសិល្បៈបត់ក្រដាសមានភាពសម្បូរបែបខ្លាំងណាស់ ដោយចាប់ផ្ដើមពីការបង្កើតជារូបសត្វដ៏រស់រវើកដូចជា សត្វក្រៀល មេអំបៅ និងកង្កែបដែលស្ទុះលោតបាន។ ក្រៅពីសត្វ សិល្បៈនេះក៏អាចច្នៃប្រឌិតជាប្រភេទផ្កាចម្រុះពណ៌ ដូចជាផ្កាឈូក ឬផ្កាកុលាប ដែលមើលទៅមានស្រទាប់ច្រើនជាន់យ៉ាងប្រណីតបំផុត។ បន្ថែមពីនេះ គេក៏និយមបត់ជាវត្ថុប្រើប្រាស់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ដូចជាប្រអប់ដាក់សម្ភារៈតូចៗ កាតាបយួរដៃ និងសម្លៀកបំពាក់ខ្នាតតូចសម្រាប់តុបតែង។ ចំពោះប្រភេទរូបរាងធរណីមាត្រវិញ អ្នកសិល្បៈអាចបត់ក្រដាសជាដុំគូប ឬរូបផ្កាយពហុកោណដែលមើលទៅមានលក្ខណៈស្មុគស្មាញ និងមានតុល្យភាពខ្ពស់។ ក្នុងសិល្បៈបត់ក្រដាសបែបទំនើប គេថែមទាំងអាចបង្កើតជារូបនាគក្នុងរឿងនិទាន ឬតួអង្គមនុស្សដែលមានព័ត៌មានលម្អិតយ៉ាងអស្ចារ្យចេញពីក្រដាសតែមួយសន្លឹក។ រូបរាងនិមិត្តរូបផ្សេងៗដូចជា បេះដូង ឬទូកក្ដោង ក៏ត្រូវបានគេនិយមបត់ដើម្បីផ្ញើជាកាដូបញ្ជាក់ពីមនោសញ្ចេតនា និងសេចក្ដីប្រាថ្នាផងដែរ។ ប្រភេទនៃរូបរាងដែលកើតចេញពីសិល្បៈនេះ គឺគ្មានដែនកំណត់នោះឡើយ ពោលគឺវាអាស្រ័យទាំងស្រុងទៅលើការច្នៃប្រឌិត និងការតាំងចិត្តរបស់អ្នកបត់ម្នាក់ៗ។ សកម្មភាពនៃការបត់ក្រដាស គឺជាដំណើរការដ៏ផ្ចិតផ្ចង់ដែលទាមទារនូវភាពអត់ធ្មត់ និងភាពច្បាស់លាស់នៃម្រាមដៃ។ ជាដំបូង អ្នកហាត់រៀនត្រូវចាប់ផ្ដើមដោយការជ្រើសរើសក្រដាសដែលមានសណ្ឋានសមស្របទៅនឹងរូបរាងដែលខ្លួនចង់បង្កើត។ សកម្មភាពបន្ទាប់ គឺការដាក់ក្រដាសនៅលើផ្ទៃរាបស្មើ ដើម្បីធានាថាការបង្កើតផ្នត់នីមួយៗមានភាពត្រឹមត្រូវ និងមិនមានការលម្អៀង។ អ្នកបត់ត្រូវប្រើចុងម្រាមដៃសង្កត់លើបន្ទាត់បត់ឱ្យបានហ្មត់ចត់បំផុត ដើម្បីឱ្យរូបរាងចុងក្រោយមានតុល្យភាព និងសោភ័ណភាព។ ក្នុងកំឡុងពេលធ្វើ សកម្មភាពផ្ទៀងផ្ទាត់រូបភាពបង្ហាញតាមជំហាននីមួយៗ គឺជាកិច្ចការចាំបាច់ដើម្បីចៀសវាងការបត់ខុសបច្ចេកទេស។ ការបត់ក្រដាសជារូបរាងស្មុគស្មាញ តម្រូវឱ្យមានការបត់បកចុះឡើងជាច្រើនដង ដែលនេះគឺជាការហ្វឹកហាត់ការចងចាំបានយ៉ាងល្អ។ សមាធិ និងការផ្ដោតអារម្មណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពនេះ ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងចិត្តនៅពេលជួបជំហានដែលពិបាកធ្វើ។ ក្រោយពេលបត់រួច សកម្មភាពពន្លាស្រទាប់ក្រដាសឱ្យមានលក្ខណៈជារូបរាង នឹងធ្វើឱ្យរូបនោះមើលទៅកាន់តែមានជីវិត។ អ្នកខ្លះក៏បន្ថែមនូវសកម្មភាពតុបតែងដោយការគូរវាសពណ៌បន្ថែម ដើម្បីឱ្យស្នាដៃរបស់ពួកគេកាន់តែមានភាពលេចធ្លោ។ ការបង្ហាញស្នាដៃដែលបានធ្វើរួចទៅកាន់មិត្តភក្តិ ឬសមាជិកគ្រួសារ ក៏ជាផ្នែកមួយនៃសកម្មភាពសង្គមដែលនាំមកនូវមោទនភាព។ រាល់ជំហាននៃការបត់ក្រដាស គឺជាការរួមបញ្ចូលគ្នារវាងការគិតបែបវិទ្យាសាស្ត្រ និងការស្រមើស្រមៃបែបសិល្បៈយ៉ាងអស្ចារ្យ។ ការបត់ក្រដាសជួយពង្រឹងជំនាញចលនាម្រាមដៃ និងភាពរហ័សរហួននៃដៃ ដែលជាគ្រឹះដ៏សំខាន់សម្រាប់កុមារក្នុងការរៀនសរសេរអក្សរ។ វាក៏ជួយជម្រុញដល់ការគិតបែបធរណីមាត្រ និងការយល់ដឹងអំពីលំហ តាមរយៈការបំប្លែងក្រដាសរាបស្មើឱ្យទៅជារូបរាងអ្វីមួយ។ សកម្មភាពនេះជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងសមាធិបានយ៉ាងល្អប្រសើរ ព្រោះវាទាមទារឱ្យយើងយកចិត្តទុកដាក់លើរាល់ផ្នត់បត់នីមួយៗ។ សិល្បៈបត់ក្រដាសដើរតួជាឱសថផ្លូវចិត្តដែលជួយកាត់បន្ថយភាពតានតឹង និងផ្ដល់នូវអារម្មណ៍ស្ងប់សុខក្នុងកំឡុងពេលអនុវត្ត។ វាជួយបណ្ដុះស្មារតីច្នៃប្រឌិត និងការស្រមើស្រមៃឱ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវរូបរាងថ្មីៗចេញពីក្រដាសសាមញ្ញមួយសន្លឹក។ ការបត់ក្រដាសតាមជំហាននីមួយៗជួយពង្រឹងការចងចាំ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រកបដោយលំដាប់លម្ដោយ។ វាក៏ជួយបង្រៀនឱ្យយើងមានភាពអត់ធ្មត់ និងការតាំងចិត្តខ្ពស់ ដើម្បីសម្រេចបាននូវស្នាដៃមួយដែលមានភាពស្មុគស្មាញ និងប្រណីត។ ការសម្រេចបាននូវរូបរាងដែលចង់បាន នឹងជួយបង្កើនទំនុកចិត្តលើខ្លួនឯង និងភាពមោទនភាពចំពោះស្នាដៃដែលបានបង្កើតឡើងដោយផ្ទាល់ដៃ។ វាគឺជាសកម្មភាពសង្គមដ៏ល្អមួយសម្រាប់សមាជិកគ្រួសារ ឬមិត្តភក្តិ ក្នុងការបង្កើតទំនាក់ទំនងកាន់តែស្និទ្ធស្នាលតាមរយៈការរៀនបត់ជុំគ្នា។ សរុបសេចក្ដីមក សិល្បៈបត់ក្រដាស គឺជាការរួមបញ្ចូលគ្នារវាងភាពច្នៃប្រឌិត និងការផ្ដោតអារម្មណ៍ ដើម្បីបំប្លែងក្រដាសសាមញ្ញឱ្យទៅជាស្នាដៃដ៏មានតម្លៃ និងជួយអភិវឌ្ឍសមត្ថភាពខួរក្បាល។